ការសន្សំតុក្កតាបែបសម័យទំនើបបានក្លាយជាចំណូលចិត្តថ្មីដ៏ពេញនិយមមួយ ដែលឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរនៃវប្បធម៌ការកម្សាន្ត និងការច្នៃប្រឌិតបែបសិល្បៈនាពេលបច្ចុប្បន្ន។ យុវជនខ្មែរបានទទួលឥទ្ធិពលនេះ ដែលធ្វើឱ្យងាកមកសន្សំតុក្កតាបែបសម័យទំនើបនេះ ដោយសារមានមូលហេតុជាច្រើន។ តួយ៉ាងដូចជា ការរចនាតុក្កតាដែលមានលក្ខណៈជា រូបរាងប្លែកៗ បានទាក់ទាញភ្នែកយុវជនដែលស្រឡាញ់ភាពច្នៃប្រឌិត។ ឥទ្ធិពលពីបណ្ដាញសង្គមដូចជា ទិកតុក និងហ្វេសប៊ុក បានធ្វើឱ្យការបង្អួតពីការប្រមូលតុក្កតាក្លាយជាការពេញនិយមខ្លាំង។ ការប្រើប្រាស់យុទ្ធសាស្ត្រ ប្រអប់អាថ៌កំបាំង បង្កើតឱ្យមានភាពរំភើប និងការចង់សាកល្បងព្រេងសំណាងក្នុងការស្វែងរកតួអង្គកម្រតុក្កតាកម្រៗ។ តុក្កតាទាំងនេះច្រើនតែជាការសហការផលិតរវាងម៉ាកល្បីៗ និងសិល្បករល្បីៗ ដែលបង្កើនតម្លៃនៃការរក្សាទុកជាវត្ថុអនុស្សាវរីយ៍។ ការយល់ឃើញថាការសន្សំតុក្កតាគឺជា ការវិនិយោគ ព្រោះតុក្កតាខ្លះអាចលក់បន្តបានក្នុងតម្លៃថ្លៃជាងដើមរហូតដល់រាប់ដង។ វត្តមានរបស់ហាងលក់តុក្កតាលំដាប់អន្តរជាតិនៅក្នុងប្រទេសកម្ពុជា បានធ្វើឱ្យយុវជនងាយស្រួលក្នុងការទទួលបាននូវផលិតផលថ្មីៗ។ ការចង់មានអារម្មណ៍ស្និទ្ធស្នាលជាមួយតួអង្គដែលមានចរិតលក្ខណៈដូចខ្លួនឯង ឬបង្ហាញពីអារម្មណ៍នៅខាងក្នុងតាមរយៈតុក្កតា។ សកម្មភាពនេះជួយកាត់បន្ថយភាពតានតឹង និងផ្ដល់នូវក្ដីសុខផ្នែកផ្លូវចិត្តតាមរយៈការតុបតែង និងការថែទាំវត្ថុដែលខ្លួនស្រឡាញ់។ ការកកើតឡើងនៃសហគមន៍អ្នកសន្សំតុក្កតាក្នុងស្រុក ធ្វើឱ្យយុវជនមានឱកាសផ្លាស់ប្តូរចំណេះដឹង និងបង្កើនទំនាក់ទំនងសង្គម។ និន្នាការនៃការប្រើប្រាស់តុក្កតាជាគ្រឿងលម្អដូចជា បន្តោងកាបូប បានក្លាយជាម៉ូដដ៏ទាន់សម័យដែលមិនអាចខ្វះបាន។ ការសន្សំតុក្កតាបែបសម័យទំនើបនាពេលបច្ចុប្បន្ន មិនមែនគ្រាន់តែជាការលេងកម្សាន្តបែបកុមារភាពនោះទេ។ ប៉ុន្តែវាគឺជាសកម្មភាពដែលមានអត្ថន័យ និងគោលបំណងស៊ីជម្រៅសម្រាប់មនុស្សពេញវ័យ និងយុវជន។ គោលបំណងចម្បងមួយគឺការផ្ដល់នូវ ក្ដីសុខផ្នែកផ្លូវចិត្ត និងការជួយកាត់បន្ថយភាពតានតឹងពីការងារ ឬការសិក្សាប្រចាំថ្ងៃ។ ការសន្សំនេះជួយឱ្យបុគ្គលម្នាក់ៗអាចបង្ហាញពីអត្តសញ្ញាណ និងចំណង់ចំណូលចិត្តផ្ទាល់ខ្លួនតាមរយៈចរិតលក្ខណៈរបស់តុក្កតានីមួយៗ។ យុវជនជាច្រើនសន្សំតុក្កតាដើម្បីទុកជាវត្ថុសិល្បៈសម្រាប់លម្អគេហដ្ឋាន ឬកន្លែងធ្វើការឱ្យមានសោភ័ណភាព និងភាពរស់រវើក។ ការប្រមូលតុក្កតាប្រភេទកម្រ គឺជាការវិនិយោគរយៈពេលវែង ព្រោះតម្លៃរបស់វាអាចកើនឡើងខ្ពស់នៅក្នុងទីផ្សារអ្នកសន្សំវត្ថុបុរាណ។ សកម្មភាពនេះមានគោលបំណងបង្កើតទំនាក់ទំនងសង្គម តាមរយៈការជួបជុំគ្នាផ្លាស់ប្តូរចំណេះដឹង និងការដោះដូរតុក្កតារវាងអ្នកដែលមានចំណូលចិត្តដូចគ្នា។ ការសន្សំតុក្កតាក៏ជាការគាំទ្រដល់ស្នាដៃសិល្បករ ដែលបានខិតខំរចនាម៉ូដ និងបង្កើតនូវតួអង្គដែលមានអត្ថន័យអប់រំផ្សេងៗ។ អ្នកសន្សំខ្លះចង់ទទួលបាននូវអារម្មណ៍រំភើប និងការផ្សងសំណាងនៅពេលបើកប្រអប់អាថ៌កំបាំង ដើម្បីស្វែងរកតួអង្គដែលខ្លួនប្រាថ្នា។ វាគឺជាការរក្សាទុកនូវការចងចាំ ឬតំណាងឱ្យព្រឹត្តិការណ៍សំខាន់ៗណាមួយដែលបានកើតឡើងនៅក្នុងជីវិតរបស់ពួកគេ។ ការសន្សំតុក្កតាជួយបណ្ដុះ ទម្លាប់នៃការថែរក្សា និងការឱ្យតម្លៃទៅលើវត្ថុដែលសម្រិតសម្រាំងដោយភាពហ្មត់ចត់។ ហើយវាគឺជាការបំពេញនូវក្ដីស្រមៃកាលពីក្មេង ដែលកាលពីមុនមិនទាន់មានលទ្ធភាព ឬឱកាសក្នុងការទទួលបានវត្ថុដែលខ្លួនស្រឡាញ់។ ការសន្សំតុក្កតាបែបសម័យទំនើបបានវិវត្តន៍ទៅជាវប្បធម៌ដ៏សម្បូរបែប ដែលមានការបែងចែកជាច្រើនប្រភេទទៅតាមចំណូលចិត្ត និងតម្លៃសិល្បៈខុសៗគ្នា។ ប្រភេទទីមួយដែលល្បីល្បាញបំផុតគឺ តុក្កតាសិល្បៈ ដែលរចនាឡើងដោយសិល្បករល្បីៗ និងមានចំនួនផលិតមានកំណត់។ តុក្កតាប្រភេទនេះច្រើនតែត្រូវបានធ្វើឡើងពីជ័រសំយោគ ឬវត្ថុធាតុដើម ដែលមានគុណភាពខ្ពស់ និងផ្ដោតលើការដាក់តាំងលម្អជាជាងការលេង។ ប្រភេទបន្ទាប់គឺ តុក្កតាស៊េរីប្រអប់អាថ៌កំបាំង ដែលតម្រូវឱ្យអ្នកសន្សំផ្សងសំណាងដើម្បីទទួលបានតួអង្គដែលខ្លួនចង់បាន។ តុក្កតាប្រភេទនេះមានភាពរំភើបខ្លាំង ព្រោះអ្នកទិញមិនអាចដឹងថា តើមានតួអង្គអ្វីនៅខាងក្នុងប្រអប់នោះឡើយរហូតដល់បើកមើល។ ប្រភេទតុក្កតាមានរោម ក៏បានវិវត្តខ្លួនទៅជាវត្ថុសន្សំដ៏ទាន់សម័យដែលមានរូបរាងគួរឱ្យស្រឡាញ់ និងទន់ល្មើយ។ យុវជនខ្មែរនាពេលបច្ចុប្បន្ននិយមសន្សំពពួកតុក្កតារោមដែលមានយីហោល្បីៗ ដើម្បីយកមកធ្វើជាបន្តោងកាបូបលម្អខ្លួន។ ឯប្រភេទ តុក្កតាសកម្មភាព គឺជាជម្រើសដ៏ពេញនិយមសម្រាប់អ្នកដែលស្រឡាញ់តួអង្គក្នុងខ្សែភាពយន្ត ឬវីដេអូហ្គេម។ តុក្កតាប្រភេទនេះមានសន្លាក់ដែលអាចបត់បែនបាន ដែលអនុញ្ញាតឱ្យអ្នកសន្សំអាចរៀបចំឥរិយាបថផ្សេងៗតាមចិត្តចង់។ ប្រភេទ តុក្កតាជាគ្រឿងបង្គុំ តម្រូវឱ្យអ្នកសន្សំមានការអត់ធ្មត់ក្នុងការតម្លើងបំណែកតូចៗបញ្ចូលគ្នាឱ្យចេញជារូបរាងពេញលេញ។ ការសន្សំពពួក តុក្កតាជ័រវីនីល ផ្ដោតសំខាន់ទៅលើរចនាបថប្លែកៗដែលឆ្លុះបញ្ចាំងពីវប្បធម៌សម័យថ្មី។ ប្រភេទ តុក្កតាបែបបុរាណ ក៏កំពុងមានប្រជាប្រិយភាពឡើងវិញតាមរយៈការច្នៃម៉ូដចាស់ៗឱ្យមានភាពទាន់សម័យ។ តុក្កតាខ្លះត្រូវបានផលិតឡើងដោយមានការកំណត់ ដែលមានតែពីរបីរយដុំប៉ុណ្ណោះនៅលើពិភពលោក។ ប្រភេទ តុក្កតាបែបសហការ គឺជាការរួមបញ្ចូលគ្នារវាងម៉ាកសម្លៀកបំពាក់ល្បីៗ និងតួអង្គតុក្កតាដែលបង្កើតបានជាតម្លៃថ្មី។ តុក្កតាបែប សិល្បៈអរូបិយ ត្រូវបានសន្សំដោយអ្នកដែលស្រឡាញ់ភាពចម្លែក និងការរចនាដែលគ្មានដែនកំណត់។ ប្រភេទ តុក្កតាតួអង្គតុក្កតាជប៉ុន នៅតែរក្សាបាននូវប្រជាប្រិយភាពយ៉ាងខ្លាំងក្នុងចំណោមអ្នកសន្សំគ្រប់វ័យ។ ការសន្សំពពួក តុក្កតាបែបតូចច្រឡឹង បង្ហាញពីភាពហ្មត់ចត់នៃសិល្បៈដែលមានទំហំតូចល្អិតតែមានចំណុចលម្អិតច្បាស់។ ប្រភេទ តុក្កតាបង្ហាញអារម្មណ៍ ត្រូវបានរចនាឡើងដើម្បីឆ្លុះបញ្ចាំងពីស្ថានភាពផ្លូវចិត្តរបស់មនុស្សនាពេលបច្ចុប្បន្ន។ តុក្កតាខ្លះមានលក្ខណៈជា គ្រឿងអលង្ការតាំងលម្អ ដែលអាចដាក់តាំងនៅលើតុធ្វើការយ៉ាងមានសោភ័ណភាព។ ការយល់ដឹងពីប្រភេទនីមួយៗជួយឱ្យអ្នកសន្សំអាចជ្រើសរើសវត្ថុដែលស័ក្តិសមនឹងថវិកា និងចំណង់ចំណូលចិត្តពិតប្រាកដរបស់ពួកគេ។ ការសន្សំតុក្កតាបែបសម័យទំនើបបានទាក់ទាញមនុស្សមកពីគ្រប់មជ្ឈដ្ឋាន ដែលម្នាក់ៗមានមហិច្ឆតា និងក្ដីស្រឡាញ់ខុសៗគ្នាចំពោះវត្ថុសិល្បៈទាំងនេះ។ ដោយប្រភេទទីមួយគឺ ក្រុមអ្នកស្រឡាញ់សិល្បៈ ដែលចាត់ទុកតុក្កតាជាស្នាដៃចម្លាក់ដ៏មានតម្លៃសម្រាប់ដាក់តាំងលម្អ។ ក្រុមបន្ទាប់គឺ អ្នកវិនិយោគវ័យក្មេង ដែលទិញតុក្កតាកម្រៗទុកសម្រាប់លក់បន្តក្នុងតម្លៃថ្លៃដើម្បីរកប្រាក់ចំណេញ។ មនុស្សមួយក្រុមទៀតគឺ អ្នកដែលចង់រំលឹកអនុស្សាវរីយ៍ ដែលសន្សំពពួកតួអង្គតុក្កតាដើម្បីបំពេញក្ដីស្រមៃកាលពីកុមារភាព។ បន្ថែមពីនេះ គឺក្រុមមនុស្សដែលចូលចិត្តការផ្សងសំណាង ដែលពួកគេចូលចិត្តភាពរំភើបក្នុងការបើកប្រអប់អាថ៌កំបាំងដើម្បីរកតួអង្គពិសេស។ អ្នកដែលនិយមតាមឱ្យទាន់សម័យកាល តែងតែសន្សំពពួកតុក្កតាល្បីៗដែលកំពុងផ្ទុះខ្លាំងនៅលើបណ្ដាញសង្គមដើម្បីកុំឱ្យហួសសម័យ។ ក្រុម អ្នកបង្កើតមាតិកា សន្សំតុក្កតាដើម្បីយកមកធ្វើជាសម្ភារៈសម្រាប់ថតរូប ឬថតវីដេអូបង្ហាញពីរបៀបរស់នៅទាន់សម័យ។ បុគ្គលដែលមាន ភាពតានតឹងផ្នែកផ្លូវចិត្ត ប្រើប្រាស់ការសន្សំពពួកតុក្កតាដែលមានរោមទន់ៗដើម្បីជួយឱ្យអារម្មណ៍ធូរស្រាល និងមានក្ដីសុខ។ ក្រុមអ្នកប្រមូលតុក្កតាតាមស៊េរី គឺជាមនុស្សដែលមានភាពហ្មត់ចត់ខ្លាំង និងត្រូវតែប្រមូលឱ្យគ្រប់ម៉ូដដែលមាននៅក្នុងឈុតនីមួយៗ។ មនុស្សដែលមាន ភាពច្នៃប្រឌិតខ្ពស់ចូលចិត្តសន្សំពពួកតុក្កតាជាគ្រឿងបង្គុំដែលតម្រូវឱ្យមានការផ្គុំ និងការតុបតែងបន្ថែមដោយផ្ទាល់ដៃ។ សកម្មភាពនៃការសន្សំតុក្កតាបែបសម័យទំនើប គឺជាដំណើរការដ៏ជក់ចិត្តមួយដែលរួមបញ្ចូលទាំងការកម្សាន្ត ទំនាក់ទំនងសង្គម និងការគ្រប់គ្រងវត្ថុសិល្បៈយ៉ាងល្អិតល្អន់។ សកម្មភាពដំបូងបំផុតចាប់ផ្ដើមឡើងដោយការសិក្សាស្រាវជ្រាវអំពីប្រវត្តិនៃតួអង្គ និងសិល្បករដែលបានបង្កើតតុក្កតានោះឡើង។ អ្នកសន្សំតែងតែតាមដានព័ត៌មានយ៉ាងកៀកកិតនៅលើបណ្ដាញសង្គម ដើម្បីដឹងពីកាលបរិច្ឆេទនៃការចេញលក់ផលិតផលស៊េរីថ្មីៗ។ ការទៅតម្រង់ជួររង់ចាំនៅខាងមុខហាងលក់តុក្កតាល្បីៗ គឺជាបទពិសោធន៍ដ៏រំភើបមួយសម្រាប់អ្នកដែលចង់បានផលិតផលមុនគេ។ សកម្មភាពបកប្រអប់ ឬការបើកប្រអប់អាថ៌កំបាំង គឺជាខណៈពេលដែលពោរពេញដោយភាពរំភើប និងការទស្សន៍ទាយលទ្ធផល។ អ្នកសន្សំតែងតែថតវីដេអូបង្ហាញពីសកម្មភាពនៃការបើកប្រអប់ ដើម្បីចែករំលែកអារម្មណ៍រីករាយទៅកាន់អ្នកគាំទ្រដទៃទៀត។ បន្ទាប់ពីទទួលបានតុក្កតាហើយ សកម្មភាពសំខាន់បន្ទាប់គឺការពិនិត្យមើលគុណភាព និងចំណុចលម្អិតនៃរូបរាងរបស់វា។ ការរៀបចំទូដាក់តាំងលម្អ គឺជាការងារសិល្បៈមួយដែលតម្រូវឱ្យមានការរៀបចំលំដាប់លំដោយតាមពណ៌ ឬតាមប្រភេទស៊េរី។ អ្នកសន្សំខ្លះចំណាយពេលយ៉ាងច្រើនក្នុងការរៀបចំប្រព័ន្ធពន្លឺភ្លើងក្នុងទូដាក់តាំង ដើម្បីឱ្យតុក្កតាមើលទៅកាន់តែលេចធ្លោ។ សកម្មភាពថតរូបតុក្កតាបែបអាជីពនៅតាមទីសាធារណៈ កំពុងក្លាយជាការពេញនិយមដើម្បីបង្កើតមាតិកាស្អាតៗ។ ការនាំតុក្កតាដែលខ្លួនស្រឡាញ់ទៅដើរកម្សាន្តតាមខ្លួន និងថតរូបជាមួយម្ហូបអាហារ បង្ហាញពីភាពស្និទ្ធស្នាលរវាងម្ចាស់និងវត្ថុសន្សំ។ ការសម្អាតធូលី និងការថែទាំតុក្កតាដោយប្រើសម្ភារៈទន់ៗ ជាសកម្មភាពដែលបង្ហាញពីការឱ្យតម្លៃខ្ពស់លើរបស់ដែលខ្លួនមាន។ សកម្មភាពដោះដូរតុក្កតារវាងមិត្តភក្តិ កើតឡើងនៅពេលដែលគេទទួលបានតួអង្គជាន់គ្នា ឬចង់បានម៉ូដថ្មីៗ។ ការចូលរួមក្នុងពិព័រណ៍តុក្កតាថ្នាក់ជាតិ ឬអន្តរជាតិ ផ្ដល់ឱកាសឱ្យអ្នកសន្សំបានជួបផ្ទាល់ជាមួយសិល្បករម្ចាស់ស្នាដៃ។ ការស្វែងរកទិញគ្រឿងបន្លាស់ដូចជា សម្លៀកបំពាក់ ឬមួកតូចៗមកពាក់ឱ្យតុក្កតា កាន់តែជួយបង្កើនភាពច្នៃប្រឌិត។ អ្នកសន្សំកម្រិតខ្ពស់តែងតែចូលរួមក្នុងកម្មវិធីដេញថ្លៃតាមអនឡាញ ដើម្បីស្វែងរកតុក្កតាប្រភេទកម្រៗដែលគេឈប់ផលិត។ ការបង្កើតក្រុមជជែកកម្សាន្តតាម តេឡេក្រាម ឬហ្វេសប៊ុក ជួយឱ្យអ្នកសន្សំអាចផ្ដល់ព័ត៌មានពីកន្លែងដែលមានលក់តុក្កតាដែលមានតម្លៃថោកនិងល្អ។ សកម្មភាពវេចខ្ចប់តុក្កតាដោយប្រុងប្រយ័ត្នបំផុតនៅពេលផ្ញើលក់បន្ត គឺជាកាតព្វកិច្ចដែលអ្នកសន្សំអាជីពតែងតែធ្វើ។ ការរក្សាទុកប្រអប់ដើមឱ្យនៅមានសភាពថ្មីជានិច្ច គឺជាផ្នែកមួយដ៏សំខាន់នៃការរក្សាតម្លៃតុក្កតាឱ្យនៅថេរ។ ការរចនាផ្ទៃខាងក្រោយសម្រាប់ថតរូបតុក្កតា ជួយឱ្យអ្នកសន្សំបណ្ដុះជំនាញផ្នែកថតរូប និងការរៀបចំប្លង់។ ការដើរមើលតាមហាងទំនិញជជុះ ដើម្បីស្វែងរកតុក្កតាម៉ូដចាស់ៗដែលបាត់បង់លើទីផ្សារ ក៏ជាការផ្សងព្រេងមួយបែបផងដែរ។ សកម្មភាពប្រៀបធៀបតម្លៃរវាងហាងក្នុងស្រុក និងការបញ្ជាទិញពីបរទេស ជួយឱ្យអ្នកសន្សំចេះគ្រប់គ្រងថវិកាបានល្អ។ ការរៀនសូត្រពីបច្ចេកទេសផលិតជ័រ ឬថ្នាំពណ៌របស់តុក្កតា ធ្វើឱ្យអ្នកសន្សំពង្រីកចំណេះដឹងផ្នែកឧស្សាហកម្មផលិតកម្ម។ ការធ្វើតារាងបញ្ជីឈ្មោះតុក្កតាដែលខ្លួនមានក្នុងដៃ ជួយឱ្យការគ្រប់គ្រងការប្រមូលផ្ដុំកាន់តែមានរបៀបរៀបរយ។ ការចែករំលែកចំណេះដឹងអំពីរបៀបមើលតុក្កតាពិត ជួយការពារសមាជិកថ្មីៗក្នុងសហគមន៍កុំឱ្យចាញ់បោកគេ។ សកម្មភាពនៃការសន្សំនេះ គឺជាការបណ្ដុះនូវសេចក្ដីស្រឡាញ់ចំពោះសិល្បៈ និងការបង្កើតសហគមន៍ដែលពោរពេញដោយស្នាមញញឹម។ ការសន្សំតុក្កតាបែបសម័យទំនើបមិនត្រឹមតែជាចំណូលចិត្តសម្រាប់លម្អភ្នែកប៉ុណ្ណោះទេ ប៉ុន្តែវាបាននាំមកនូវសារៈសំខាន់ និងអត្ថប្រយោជន៍ជាច្រើនដែលមនុស្សជាច្រើននឹកស្មានមិនដល់។ ការសន្សំតុក្កតាជួយបង្កើនសុខភាពផ្លូវចិត្ត តាមរយៈការផ្ដល់នូវអារម្មណ៍រីករាយ និងកាត់បន្ថយភាពតានតឹងពីការងារប្រចាំថ្ងៃ។ វត្ថុសន្សំទាំងនេះដើរតួជា វត្ថុសិល្បៈដាក់តាំងលម្អ ដែលជួយលើកសម្រស់គេហដ្ឋាន ឬតុធ្វើការឱ្យមានភាពរស់រវើក និងទាន់សម័យ។ ការសិក្សាពីប្រវត្តិតុក្កតាជួយឱ្យអ្នកសន្សំមានចំណេះដឹងផ្នែកសិល្បៈ និងស្គាល់ពីការរចនាម៉ូដរបស់សិល្បករល្បីៗលើពិភពលោក។ វាជួយបណ្ដុះទម្លាប់នៃការសន្សំសំចៃ និងការចេះគ្រប់គ្រងហិរញ្ញវត្ថុ ដើម្បីទិញវត្ថុដែលខ្លួនស្រឡាញ់ពិតប្រាកដ។ ការប្រមូលតុក្កតាប្រភេទកម្រ គឺជាការវិនិយោគដ៏វៃឆ្លាត ព្រោះតម្លៃរបស់វាអាចកើនឡើងរាប់ដងនៅថ្ងៃអនាគត។ សកម្មភាពនេះជួយពង្រឹងសមាធិ និងភាពអត់ធ្មត់តាមរយៈការស្វែងរក និងការថែទាំវត្ថុសន្សំឱ្យនៅថ្មីជានិច្ច។ វាបង្កើតឱ្យមានសហគមន៍មិត្តភាព ដែលអនុញ្ញាតឱ្យមនុស្សដែលមានចំណូលចិត្តដូចគ្នាបានជួបជុំ និងផ្លាស់ប្តូរបទពិសោធន៍។ ការសន្សំតុក្កតាជួយឱ្យយុវជនមានភាពច្នៃប្រឌិតក្នុងការរៀបចំប្លង់ថតរូប និងការតុបតែងបន្ថែមលើតុក្កតា។ វត្ថុសន្សំទាំងនេះជួយរក្សាទុកនូវអនុស្សាវរីយ៍នៃព្រឹត្តិការណ៍សំខាន់ៗ ឬដំណាក់កាលរីកចម្រើននៃជីវិតរបស់ម្ចាស់តុក្កតា។ ការយល់ដឹងពីគុណភាពផលិតផលជួយឱ្យអ្នកសន្សំបណ្ដុះជំនាញពិនិត្យ និងចេះវាយតម្លៃវត្ថុធាតុដើមយ៉ាងល្អិតល្អន់។ វាគឺជាមធ្យោបាយមួយក្នុងការគាំទ្រសេដ្ឋកិច្ចច្នៃប្រឌិត និងលើកទឹកចិត្តដល់សិល្បករឱ្យបន្តបង្កើតស្នាដៃថ្មីៗ។ ការសន្សំតុក្កតាជួយឱ្យម្ចាស់មានភាពជឿជាក់លើខ្លួនឯង តាមរយៈការបង្ហាញពីការប្រមូលផ្ដុំដែលជាមោទនភាពផ្ទាល់ខ្លួន។ វាជួយបង្កើនជំនាញទំនាក់ទំនងនៅពេលដែលអ្នកសន្សំត្រូវធ្វើការចរចាទិញដូរ ឬដោះដូរជាមួយអ្នកដទៃ។ ការរៀបចំទូដាក់តាំងជួយបណ្ដុះជំនាញរៀបចំ និងចាត់ចែងរបស់របរឱ្យមានរបៀបរៀបរយតាមលំដាប់លំដោយ។ តុក្កតាខ្លះមានអត្ថន័យអប់រំដែលជួយឱ្យអ្នកសន្សំយល់ដឹងពី វប្បធម៌ និងទំនៀមទម្លាប់ផ្សេងៗជុំវិញពិភពលោក។ សកម្មភាពនេះជួយឱ្យយុវជន ជៀសឆ្ងាយពីល្បែងកម្សាន្តដែលគ្មានប្រយោជន៍ ដោយងាកមកចំណាយពេលលើការងារសិល្បៈ។ វាផ្ដល់នូវអារម្មណ៍នៃភាពជោគជ័យ នៅពេលដែលយើងអាចប្រមូលតុក្កតាបានគ្រប់ឈុតតាមការកំណត់។ ការស្វែងរកតុក្កតាប្រភេទចាស់ៗជួយឱ្យយើងចេះឱ្យតម្លៃលើវត្ថុបុរាណ និងការថែរក្សាកេរដំណែលសិល្បៈ។ វាជួយឱ្យអ្នកសន្សំមានចក្ខុវិស័យវែងឆ្ងាយ ក្នុងការទស្សន៍ទាយពីនិន្នាការទីផ្សារ និងតម្រូវការនាពេលអនាគត។ ការសន្សំតុក្កតា គឺជាការបង្កើតក្ដីសុខតូចតាច ដែលជួយឱ្យជីវិតមានន័យ និងពោរពេញដោយភាពរស់រវើក។ សរុបសេចក្ដីមក ការសន្សំតុក្កតាបែបសម័យទំនើបមិនមែនគ្រាន់តែជាការទិញរបស់លេងមកទុកចោលនោះទេ ប៉ុន្តែវាគឺជាការរួមបញ្ចូលគ្នារវាង សិល្បៈ ទំនាក់ទំនងសង្គម និងការវិនិយោគ។ វាផ្ដល់នូវអត្ថប្រយោជន៍លើសលប់ទាំងផ្នែកស្មារតី ជំនាញផ្ទាល់ខ្លួន និងសេដ្ឋកិច្ច ដែលធ្វើឱ្យចំណូលចិត្តនេះក្លាយជាផ្នែកមួយដ៏សំខាន់នៃរបៀបរស់នៅបែបស៊ីវិល័យនាពេលបច្ចុប្បន្ន។